សាមគ្គីភាព ឬការជួយគ្នាទៅវិញទៅមក គឺជាគុណតម្លៃដ៏សំខាន់មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ប្រពៃណីដ៏ល្អផូរផង់នេះបានបង្ហាញតាមរយៈសកម្មភាពជាច្រើនដែលប្រជាជនខ្មែរតែងតែអនុវត្តន៍ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួន។ វាមិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យសង្គមមានការរីកចម្រើនប្រកបដោយចីរភាព។ សាមគ្គីភាពនាំមកនូវអត្ថប្រយោជន៍ជាច្រើនទាំងសម្រាប់បុគ្គល និងសង្គមជាតិទាំងមូល។ ជាដំបូង វាជួយពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងគ្នាទៅវិញទៅមក។ នៅពេលដែលមនុស្សជួយគ្នាទៅវិញទៅមក ពួកគេនឹងយល់ចិត្តគ្នាកាន់តែច្បាស់ ហើយបង្កើតបានជាបរិយាកាសដ៏កក់ក្តៅ និងចុះសម្រុងគ្នា។ មួយវិញទៀត សាមគ្គីភាពជួយដោះស្រាយបញ្ហាប្រឈមធំៗដែលបុគ្គលម្នាក់ៗមិនអាចធ្វើបានតែម្នាក់ឯង។ ឧទាហរណ៍ នៅក្នុងកិច្ចការងារធំៗដូចជាការសាងសង់ផ្ទះ ឬជួសជុលផ្លូវថ្នល់ ការរួមគ្នាធ្វើការនឹងធ្វើឱ្យកិច្ចការទាំងនោះសម្រេចបានលឿន និងមានប្រសិទ្ធភាពជាងមុន។ ម្យ៉ាងទៀត វាជួយកាត់បន្ថយបន្ទុក និងសម្ពាធផ្លូវចិត្តចំពោះអ្នកដែលកំពុងជួបការលំបាក។ ការទទួលបានជំនួយពីអ្នកដទៃអាចផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់ពួកគេឱ្យបន្តតស៊ូ។ យ៉ាងណាមិញ សាមគ្គីភាពបង្កើតបាននូវសង្គមមួយដែលពោរពេញទៅដោយក្តីមេត្តាធម៌ និងការយោគយល់គ្នា។ ប្រជាជនរស់នៅដោយសុខសាន្ត និងមានសុភមង្គលនៅពេលដែលពួកគេដឹងថាមានអ្នកនៅក្បែរជានិច្ចដើម្បីគាំទ្រពួកគេ។ មិនតែប៉ុណ្ណោះ វាក៏ជាកម្លាំងមួយដែលជួយលើកកម្ពស់សីលធម៌ និងអរិយធម៌ក្នុងសង្គមផងដែរ។ សាមគ្គីភាពបានបង្ហាញវត្តមាននៅក្នុងកាលៈទេសៈជាច្រើនទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងស្ថានភាពពិសេសនានា។ នៅក្នុងសង្គមជនបទខ្មែរ យើងតែងតែឃើញការជួយគ្នាក្នុងពិធីបុណ្យប្រពៃណីផ្សេងៗដូចជាពិធីមង្គលការ ពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ។ ប្រជាពលរដ្ឋបានចូលរួមចំណែកកម្លាំងកាយចិត្តក្នុងការរៀបចំពិធី រៀបចំម្ហូបអាហារ និងការងារផ្សេងៗទៀតដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ លើសពីនេះ ក្នុងករណីមានគ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ឬភ្លើងឆេះផ្ទះ ប្រជាជនតែងតែលូកដៃជួយគ្នាទៅវិញទៅមក។ ពួកគេបានចែករំលែកស្បៀងអាហារ សំលៀកបំពាក់ និងទីជម្រកបណ្តោះអាសន្នដល់ជនរងគ្រោះ។ មួយវិញទៀតសោត សាមគ្គីភាពក៏ត្រូវបានបង្ហាញតាមរយៈការចូលរួមអភិវឌ្ឍន៍មូលដ្ឋានផងដែរ។ ការជួយគ្នាចិញ្ចឹមជីវិតប្រចាំថ្ងៃដូចជាការដាំដុះ ការប្រមូលផល ឬការលក់ដូរ ក៏ជាផ្នែកមួយនៃការបង្ហាញសាមគ្គីភាពផងដែរ។ ការបង្រៀនគ្នាទៅវិញទៅមកនូវចំណេះដឹង ឬជំនាញក៏ជាទម្រង់នៃសាមគ្គីភាពដ៏មានតម្លៃមួយដែរ។ សាមគ្គីភាពបានបង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងលក្ខណៈពិសេសរបស់ជនជាតិខ្មែរ។ ជាដំបូង វាបានបង្ហាញពីស្មារតីសហគមន៍ដ៏រឹងមាំរបស់ប្រជាជនខ្មែរ។ ប្រជាជនខ្មែរមិនចូលចិត្តរស់នៅក្នុងភាំពព្រងើយកន្តើយនៅពេលអ្នកដ៏ទៃជួបទុកលំបាកនោះទេ ពួកគេតែងតែជួយនៅពេលមនុស្សជំវិញខ្លួនជួបការអាសន្ននិងទុក្ខលំបាកជានិច្ច។ ដូចគ្នានេះ វាបានបង្ហាញពីចិត្តសប្បុរសធម៌ និងការអាណិតអាសូរដែលមាននៅក្នុងខ្លួនរបស់ប្រជាជនខ្មែរ។ ពួកគេតែងតែមានការយល់ចិត្តចំពោះអ្នកដែលជួបការលំបាក ហើយរីករាយនឹងការផ្តល់ជំនួយ។ មិនត្រឹមតែប៉ុណ្ណោះ សាមគ្គីភាពបានបង្ហាញពីភាពរឹងមាំ និងភាពធន់របស់សង្គមខ្មែរក្នុងការជំនះរាល់ឧបសគ្គ។ ទោះបីជាប្រឈមនឹងបញ្ហាធំយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរតែងតែរួបរួមគ្នាដើម្បីដោះស្រាយវាបានជានិច្ច។ ម្យ៉ាងទៀត វាបង្ហាញពីការគោរព និងការអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ដូនតា។ ការជួយគ្នាទៅវិញទៅមកមិនត្រឹមតែជាទង្វើដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃកេរដំណែលវប្បធម៌ដែលត្រូវបន្តថែរក្សាផងដែរ។ ជាចុងក្រោយ សាមគ្គីភាពបានឆ្លុះបញ្ចាំងពីគុណតម្លៃនៃការពឹងពាក់គ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពសង្គម។ វាបានបញ្ជាក់ថា មនុស្សម្នាក់ៗមិនអាចរស់នៅដោយឯកោបានឡើយ គឺត្រូវការការគាំទ្រពីអ្នកដទៃ។ ដូច្នេះ សាមគ្គីភាពមិនមែនត្រឹមតែជាពាក្យមួយឃ្លាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការអនុវត្តជាក់ស្តែងដែលបាននាំមកនូវសុខដុមរមនា និងការរីកចម្រើនដល់សង្គមខ្មែរគ្រប់ជំនាន់។